កីឡាបោកចំបាប់ គឺជាក្បាច់ចំបាប់បែបប្រជាប្រិយរបស់ប្រទេសកម្ពុជាតាំងពីយូមកហើយ ។ កីឡានេះមានតាំងពីសម័យអង្គរ ហើយយើងអាចឃើញរូបចម្លាក់របស់វាលើជញ្ជាំងប្រាសាទមួយចំនួនទៀតផង។ បច្ចុប្បន្ននេះ កីឡាចំបាប់ខ្មែរភាគច្រើនលេងដោយបុរស ប៉ុន្តែពីមុនមក ទាំងបុរស និងស្ត្រីក៏ធ្លាប់លេងដែរ ដូចដែលយើងឃើញរូបចម្លាក់ចំបាប់នារីនៅប្រាសាទបន្ទាយស្រី។ កីឡាបោកចំបាប់នៅកម្ពុជាមិនមែនគ្រាន់តែជាកីឡាមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដ៏សំខាន់នៃ ប្រពៃណី និងពិធីបុណ្យប្រចាំតំបន់ ដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងវប្បធម៌ខ្មែរតាំងពីបុរាណកាលមក។ ពីទីលានដីល្បាប់នៅតាមជនបទ រហូតដល់ទីលានប្រកួតដ៏ទំនើប គីទ្បាបោកចំបាប់បានវិវឌ្ឍខ្លួនក្លាយជាការកម្សាន្តប្រជាប្រិយ និងជាកីឡាប្រកួតប្រជែងថ្នាក់ជាតិ។ មុននឹងក្លាយជាកីឡាប្រកួតប្រជែង បោកចំបាប់ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកីឡាប្រពៃណីមួយប្រភេទ ដែលតែងតែត្រូវបានបញ្ចូលទៅក្នុងពិធីបុណ្យទាននានា ជាពិសេស ពិធីបុណ្យចូលឆ្នាំខ្មែរ។ ការបោកចំបាប់ប្រពៃណីមានលក្ខណៈពិសេសត្រង់ថា គេមិនសូវគិតគូរពីពិន្ទុ ឬលទ្ធផលចាញ់ឈ្នះនោះទេ តែសំខាន់គឺការបង្ហាញកម្លាំង សមត្ថភាព និងភាពអង់អាចរបស់កីឡាករ។ ជួនកាលមានការរាំរែកមុនពេលចាប់ផ្ដើមប្រកួត ដែលគេហៅថា ក្បាច់គុណបុរាណ ដើម្បីបង្ហាញពីភាពរឹងមាំ និងគោរពដល់គ្រូបាអាចារ្យ។ ក្រៅពីលក្ខណៈប្រពៃណី បោកចំបាប់ក៏ត្រូវបានប្រជាជនខ្មែរលេងជាលក្ខណៈកម្សាន្ត និងលំហែរកាយផងដែរ។ នៅតាមទីធ្លាវត្ត ឬទីវាលទំនេរ ប្រុសៗវ័យក្មេងតែងតែជួបជុំគ្នាដើម្បីបោកចំបាប់គ្នា ដើម្បីពង្រឹងកម្លាំង បង្កើនសុខភាព និងបន្ធូរអារម្មណ៍ពីការងារនឿយហត់។ ការលេងបែបនេះក៏ជាវិធីមួយដើម្បីបង្កើតចំណងមិត្តភាព និងសាមគ្គីភាពក្នុងសហគមន៍ផងដែរ។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាបោកចំបាប់បានវិវឌ្ឍចេញពីលក្ខណៈប្រពៃណីសុទ្ធសាធ ទៅជាកីឡាទំនើបមួយដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នកីឡាជាតិ និងអន្តរជាតិ។ មានការបង្កើតសហព័ន្ធកីឡាបោកចំបាប់កម្ពុជា ដើម្បីរៀបចំការប្រកួតប្រជែងជាលក្ខណៈស្តង់ដារ ហ្វឹកហាត់កីឡាករប្រកបដោយវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពកីឡានេះឲ្យឈានដល់កម្រិតអន្តរជាតិ។ ការវិវឌ្ឍនេះរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយកេរដំណែលវប្បធម៌ផង និងជំរុញវិស័យកីឡាផង។ នៅក្នុងប្រទេសកម្ពុជាមានភាពខុសគ្នាគួរឲ្យកត់សម្គាល់រវាងការអនុវត្តន៍កីឡាបោកចំបាប់នៅទីក្រុង និងជនបទ។ ចំពោះការហ្វឹកហាត់កីឡាបោកចំបាប់នៅតាមទីក្រុងធំៗ ជាពិសេសនៅរាជធានីភ្នំពេញ មានលក្ខណៈ ទំនើប និងវិជ្ជាជីវៈខ្ពស់។ កីឡាករទទួលបានការបណ្ដុះបណ្ដាលពី គ្រូបង្វឹកដែលមានបទពិសោធន៍ និងចំណេះដឹងជ្រៅជ្រះទាំងបច្ចេកទេសប្រពៃណី និងច្បាប់ប្រកួតអន្តរជាតិ។ កម្មវិធីហ្វឹកហាត់ត្រូវបានរៀបចំឡើងជាប្រព័ន្ធ ដោយផ្ដោតលើការកសាងកម្លាំងកាយ សមត្ថភាពប្រយុទ្ធ បច្ចេកទេសបោក យុទ្ធសាស្ត្រ និងវិន័យ។ កីឡាករក៏ត្រូវបានណែនាំឱ្យអនុវត្តរបបអាហារត្រឹមត្រូវ ដើម្បីធានាបាននូវកាយសម្បទាល្អបំផុត សម្រាប់ប្រកួតប្រជែង។ ចំណែកឯការហ្វឹកហាត់នៅតាមជនបទវិញ ច្រើនតែមានលក្ខណៈ ជាមេរៀនតៗគ្នាពីព្រឹទ្ធាចារ្យ ឬអ្នកចេះចំបាប់ចាស់ៗ នៅក្នុងភូមិ។ ការហ្វឹកហាត់ច្រើនផ្ដោតលើក្បាច់ចំបាប់ប្រពៃណី និងការសាកល្បងកម្លាំងគ្នាទៅវិញទៅមក។ វាមិនសូវជាមានលក្ខណៈជាប្រព័ន្ធ ឬបច្ចេកទេសស៊ីជម្រៅដូចនៅទីក្រុងនោះទេ តែសំខាន់គឺការថែរក្សាមរតកកីឡានេះឲ្យនៅគង់វង្ស និងជាសកម្មភាពកម្សាន្តប្រចាំថ្ងៃ។ បើយើងក្រឡេកទៅមើល សម្ភារៈ និងទីលានវិញ នៅទីក្រុងវិញ ក្លឹប និងសហព័ន្ធកីឡាបោកចំបាប់បានបំពាក់នូវ សម្ភារៈហ្វឹកហាត់ពេញលេញ និងទីលានប្រកួតដែលមានស្តង់ដារអន្តរជាតិ។ គេប្រើប្រាស់កម្រាលប្រកួត សម្រាប់ធានាសុវត្ថិភាពកីឡាករ ព្រមទាំងមានសម្ភារៈហាត់ប្រាណទំនើបៗសម្រាប់ពង្រឹងកម្លាំង។ រីឯទីលានប្រកួតត្រូវបានរៀបចំយ៉ាងល្អ ជាមួយនឹងភ្លើងបំភ្លឺគ្រប់គ្រាន់ និងកន្លែងសម្រាប់អ្នកទស្សនា។ ផ្ទុយទៅវិញនៅតាមជនបទ សម្ភារៈ និងទីលានគឺមានលក្ខណៈ សាមញ្ញ និងមិនសូវជាមានស្តង់ដារ។ បើទីលានប្រកួតភាគច្រើន គ្រាន់តែជាដីវាលទូលាយ មានដីល្បាប់ ឬដីខ្សាច់ទន់ៗជាដើម។ ជួនកាលគ្រាន់តែជាទីធ្លាវត្ត ឬទីវាលក្បែរផ្ទះប៉ុណ្ណោះ ហើយកីឡាករមិនសូវជាមានសម្ភារៈហ្វឹកហាត់ជាក់លាក់នោះទេ គឺពឹងផ្អែកលើកម្លាំងធម្មជាតិ និងការហ្វឹកហាត់ផ្ទាល់ខ្លួន។ ជាចុងក្រោយ គឺការប្រកួតប្រជែង ដោយការប្រកួតបោកចំបាប់នៅទីក្រុងមានលក្ខណៈ ផ្លូវការ ច្បាស់លាស់ និងមានកម្រិតខ្ពស់។ ទាំងនេះរាប់បញ្ចូលទាំងការប្រកួតជើងឯកថ្នាក់ជាតិ ការជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិ និងការចូលរួមប្រកួតប្រជែងថ្នាក់តំបន់ ឬអន្តរជាតិ។ ការប្រកួតត្រូវបានរៀបចំឡើងតាមច្បាប់ និងបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាបោកចំបាប់អន្តរជាតិ ដែលតម្រូវឱ្យកីឡាករប្រកួតដោយយុត្តិធម៌ និងបង្ហាញពីសមត្ថភាពបច្ចេកទេសពិតប្រាកដ។ ចំណែកឯការប្រកួតនៅជនបទវិញ ច្រើនតែមានលក្ខណៈជាពិធីបុណ្យ ឬការជួបជុំមិត្តភាព។ គេច្រើនរៀបចំការបោកចំបាប់ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ឬពិធីបុណ្យផ្សេងៗទៀត។ ការប្រកួតទាំងនេះមិនសូវជាគិតគូរពីលទ្ធផល ឬពិន្ទុដាច់ខាតនោះទេ តែសំខាន់គឺការបង្កើតបរិយាកាសសប្បាយរីករាយ និងការបង្ហាញពីកម្លាំងកាយរបស់កីឡាករ។ ជួនកាលក៏មានការរាំរែក ឬក្បាច់គុណបុរាណមុនពេលប្រកួតផងដែរ ដើម្បីបន្ថែមភាពទាក់ទាញ និងអភិរក្សប្រពៃណី។ មិនត្រឹមតែប៉ុណ្ណោះកម្ពុជាក៏មានទាំង ក្រុមបោកចំបាប់ជម្រើសជាតិបុរស និងនារី ដែលតំណាងឲ្យប្រទេសក្នុងការប្រកួតកីឡាថ្នាក់តំបន់ និងអន្តរជាតិ។ កីឡាករ កីឡាការិនីទាំងនេះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីបណ្ដាក្លឹប និងបណ្ដាខេត្តក្រុងនានា ហើយត្រូវបានហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីពង្រឹងសមត្ថភាព។ ពួកគេជាទូតកីឡារបស់ជាតិដែលបានខិតខំប្រឹងប្រែងនាំមកនូវកិត្តិយស និងមោទនភាពជូនជាតិមាតុភូមិ តាមរយៈការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗដូចជា កីឡាស៊ីហ្គេម ជាដើម។ ការគាំទ្រ និងការវិនិយោគទៅលើក្រុមជម្រើសជាតិនេះ គឺជារឿងចាំបាច់ដើម្បីបន្តលើកកម្ពស់វិស័យបោកចំបាប់កម្ពុជាឲ្យកាន់តែរីកចម្រើន និងមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ សរុបមក កីឡាបោកចំបាប់នៅកម្ពុជាមិនត្រឹមតែជាការអនុវត្តរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមរតកវប្បធម៌ដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពអង់អាច និងការរួបរួមសាមគ្គីរបស់ប្រជាជនខ្មែរ។ តាមរយៈការអភិរក្ស និងការអភិវឌ្ឍន៍បន្ត កីឡាបោកចំបាប់នឹងនៅតែបន្តស្ថិតស្ថេរជានិមិត្តរូបនៃកម្លាំង និងស្មារតីខ្មែរដ៏រឹងមាំតទៅមុខទៀត។